សិល្បៈស្ថាបត្យកម្មខ្មែរក្នុងសម័យមុនអង្គរ គឺជាគ្រឹះដ៏សំខាន់ដែលបានបន្សល់ទុកនូវសំណង់ប្រាសាទជាច្រើន។ បើទោះបីជាភាគច្រើនត្រូវបានសាងសង់ឡើងពីឥដ្ឋ និងមានលក្ខណៈសាមញ្ញជាងសម័យអង្គរក៏ដោយ។ សម័យកាលនេះត្រូវបានបែងចែកជាច្រើនរចនាបថ ដែលបង្ហាញពីការវិវត្តន៍បន្តិចម្តងៗនៃបច្ចេកទេស និងសិល្បៈស្ថាបត្យកម្ម។ រចនាបថកំពង់ព្រះ គ.ស ៧០៧ ដល់ គ.ស ៨០០ នៃសតវត្សរ៍ទី៨ ស្ថិតក្នុងសម័យចេនឡា ដែលមានការបែកបាក់គ្នាជាពីរ។ រចនាបថកំពង់ព្រះ គឺជាដំណាក់កាលចុងក្រោយបង្អស់នៃសិល្បៈស្ថាបត្យកម្មខ្មែរសម័យចេនឡា មុននឹងឈានចូលដល់សម័យអង្គរដ៏រុងរឿង។ រចនាបថនេះមានរយៈពេលប្រមាណមួយសតវត្សរ៍ ហើយបានបន្សល់ទុកនូវសំណង់សំខាន់ៗមួយចំនួនដែលបង្ហាញពីការបន្តអភិវឌ្ឍន៍ពីសម័យមុនៗ។ ប្រាសាទភាគច្រើនក្នុងរចនាបថនេះនៅតែបន្តប្រើប្រាស់ ឥដ្ឋ ជាសម្ភារៈសំខាន់សម្រាប់សាងសង់តួប៉មប្រាសាទ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ ថ្មភក់ ក៏ចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅត្រង់ផ្នែកមួយចំនួនដូចជា មេទ្វារ ផ្តែរ បង្អួច និងសសរពេជ្រ។ នេះបង្ហាញពីការផ្លាស់ប្តូរបច្ចេកទេសសាងសង់ និងការស្វែងរកសម្ភារៈដែលមានភាពធន់ជាងមុន។ ប្លង់របស់ប្រាសាទក្នុងរចនាបថកំពង់ព្រះនៅតែបន្តលំនាំដើមនៃសម័យមុនៗ ដោយមាន ប្រាសាទតួទោល ឬជាក្រុម ប៉ុន្តែមានការរៀបចំនៅតាមអ័ក្សត្រង់។ ជាធម្មតាយើងឃើញមានបរិក្ខារ ដូចជាបណ្ណាល័យ ឬអគារតូចៗនៅអមតួប៉មប្រាសាទ។ ផ្តែរក្នុងរចនាបថនេះត្រូវបានលម្អដោយ ក្បាច់ស្លឹកឈើយ៉ាងច្រើន ដែលមានលំនាំជាមែកឈើមួយបាច់ ហើយមានរាងមូល។ ផ្តែរក្នុងរចនាបថនេះនៅតែរក្សានូវទម្រង់ចាស់ខ្លះ ប៉ុន្តែចាប់ផ្តើមមានការវិវត្តន៍ថ្មីៗ គេសង្កេតឃើញមាន ក្បាច់ស្លឹកឈើវិល កាន់តែមានលក្ខណៈល្អិតល្អន់ និងពេញនិយម។ ជួនកាលក៏មាន ក្បាច់កម្រងផ្កា ឬ រំយោលស្លឹកឈើ ដែលព្យួរចុះក្រោមពីក្បាលហង្ស ឬមករ ហើយក៏មានរូបចម្លាក់ទេវតា ឬបុគ្គលសំខាន់ៗក៏នៅតែមានវត្តមាននៅលើផ្តែរ។ ក្រៅពីក្បាច់រុក្ខជាតិ និងសត្វ រូបចម្លាក់ ទេវតា ឬតួអង្គសំខាន់ៗ ក៏នៅតែមានវត្តមាននៅលើផ្តែរផងដែរ។ ប្រធានបទសាសនាដូចជាឈុតឆាកពី រឿងទេវកថា ក៏អាចមានឆ្លាក់ដែរ ទោះបីជាមិនសូវសម្បូរដូចសម័យអង្គរក៏ដោយ។ ផ្តែរក្នុងរចនាបថកំពង់ព្រះ បង្ហាញពីការវិវត្តន៍មួយជំហានទៀតពីលក្ខណៈសាមញ្ញនៃរចនាបថមុនៗ ឆ្ពោះទៅរកភាពប្រណិត និងលម្អិតនៃរចនាបថគូលែន និងសម័យអង្គរ។ សសរពេជ្រនៅតែជាផ្នែកមួយដែលត្រូវបានយកចិត្តទុកដាក់តុបតែង។ សសរពេជ្រក្នុងរចនាបថកំពង់ព្រះមាន រាងមូល ហើយមាន កងតុបតែង កាន់តែច្រើន។ នៅផ្នែកគល់ និងក្បាលសសរ គេឃើញមាន ក្បាច់ត្របកឈូក ឬ ក្បាច់ផ្កាចន្ទន៍។ ក្រៅពីក្បាច់រុក្ខជាតិ សសរពេជ្រក៏អាចមានចម្លាក់តូចៗផ្សេងទៀតដូចជា រូបទេវតាអង្គុយ ឬក្បាច់ធរណីមាត្រ បញ្ចូលគ្នាផងដែរ។ សសរពេជ្រក្នុងរចនាបថនេះមាន រាងមូល និងរាង ៨ជ្រុង ដែលជាការបន្តពីលក្ខណៈនៃរចនាបថភ្នំដា ។ ក្បាច់លើសសរពេជ្រតែងតែមាន ភាពស៊ីសង្វាក់គ្នា ជាមួយក្បាច់លើផ្តែរ ដើម្បីបង្កើតបានជាភាពសុីគ្នាក្នុងរចនាបថតែមួយ។ សសរពេជ្រជួយទ្រផ្តែរ និងបង្កើនសោភ័ណភាពនៃច្រកទ្វារ ឬបង្អួចប្រាសាទ។ សរុបមក ផ្តែរ និងសសរពេជ្រ ក្នុងរចនាបថកំពង់ព្រះ គឺជាផ្នែកដ៏សំខាន់ដែលបង្ហាញពីការអភិវឌ្ឍន៍សិល្បៈខ្មែរ ពីការប្រើប្រាស់ឥដ្ឋទៅជាថ្មភក់កាន់តែច្រើន និងពីភាពសាមញ្ញទៅរកភាពប្រណិត ដែលត្រៀមខ្លួនសម្រាប់ភាពរុងរឿងនៃសម័យអង្គរ។ ជញ្ជាំង ចម្លាក់នៅលើជញ្ជាំងឥដ្ឋក៏នៅតែបន្តមាន ប៉ុន្តែប្រហែលជាមិនសូវសម្បូរបែបដូចសម័យអង្គរទេ។ ប៉ុន្តែជញ្ជាំង នៅក្នុងស្ថាបត្យកម្មប្រាសាទខ្មែរមិនត្រឹមតែជាផ្នែកទ្រទ្រង់សំណង់ប៉ុណ្ណោះទេ ថែមទាំងជាផ្ទៃសម្រាប់តុបតែងលម្អផងដែរ ដែលឆ្លុះបញ្ចាំងពីសិល្បៈ និងជំនឿសាសនានាសម័យនោះ។ ឥដ្ឋ គឺជាសម្ភារៈចម្បង និងស្ទើរតែទាំងស្រុងដែលត្រូវបានប្រើប្រាស់សម្រាប់សាងសង់ជញ្ជាំងប្រាសាទ រហូតដល់ចុងសតវត្សរ៍ទី៨ ឥដ្ឋត្រូវបានផលិតដោយមានគុណភាពខ្ពស់ និងរឹងមាំល្អ។ ឥដ្ឋត្រូវបានបូកជាប់គ្នាដោយបាយអរ ដែលមានលក្ខណៈពិសេសរបស់ខ្មែរនាពេលនោះ។ បាយអរនេះមានលក្ខណៈល្អិត ហាប់ណែន និងមានភាពស្អិតរមួតដែលធ្វើឱ្យឥដ្ឋជាប់គ្នាបានល្អ។ នៅក្នុងសម័យក្រោយៗ បាយអរកាន់តែកម្រ ឬអត់តែម្តង តែក្នុងសម័យមុនអង្គរ បាយអរត្រូវបានប្រើប្រាស់យ៉ាងច្បាស់លាស់។ ថ្មភក់មិនត្រូវបានប្រើប្រាស់ជាសម្ភារៈសំខាន់សម្រាប់ជញ្ជាំងទ្រនាប់នោះទេ តែត្រូវបានប្រើប្រាស់សម្រាប់ដាក់បញ្ចូលទៅក្នុងជញ្ជាំងឥដ្ឋនូវផ្នែកដែលមានចម្លាក់លម្អិតដូចជា មេទ្វារ ផ្តែរ បង្អួចក្លែងក្លាយ សសរពេជ្រ និងហោជាងបុណ្ណោះ។ បច្ចេកទេសសាងសង់ ជញ្ជាំងត្រូវបានសាងសង់ឡើងដោយការរៀបឥដ្ឋត្រួតលើគ្នាជាជួរៗយ៉ាងមានសណ្តាប់ធ្នាប់។ កម្រាស់របស់ជញ្ជាំងប្រែប្រួលទៅតាមទំហំ និងកម្ពស់របស់ប្រាសាទ ប៉ុន្តែជាទូទៅមានកម្រាស់សមល្មមដើម្បីទ្រទ្រង់ទម្ងន់ប៉មប្រាសាទ និងដំបូល។ ការតុបតែងលម្អលើជញ្ជាំង ជញ្ជាំងឥដ្ឋតែងតែត្រូវបានឆ្លាក់ក្បាច់លម្អដោយផ្ទាល់ទៅលើឥដ្ឋផ្ទាល់តែម្ដង មុនពេលបាយអរបូកជាប់។ ក្បាច់ទាំងនោះអាចជា លំនាំធរណីមាត្រ រុក្ខជាតិ ឬរូបសត្វផ្សេងៗ។ ជញ្ជាំងឥដ្ឋជាច្រើនត្រូវបានលាបបាយអរពីលើ រួចហើយទើបឆ្លាក់ក្បាច់លម្អពីលើបាយអរនោះ។ ក្បាច់បាយអរមានលក្ខណៈល្អិតល្អន់ និងទន់ភ្លន់ជាងចម្លាក់ឥដ្ឋផ្ទាល់ គេអាចឆ្លាក់រូប ទេវតា ដំរី សិង្ហ ឬលំនាំស្លឹកឈើ។ ដោយសារបាយអរងាយបាក់បែក ដូច្នេះចម្លាក់ប្រភេទនេះកម្ររក្សាបានល្អណាស់។ នៅលើជញ្ជាំងនៃតួប៉មប្រាសាទ គេច្រើនតែឃើញមាន ទ្វារ ឬបង្អួចក្លែងក្លាយ ដែលត្រូវបានឆ្លាក់លម្អយ៉ាងល្អិតល្អន់ ហើយជាទូទៅធ្វើពីថ្មភក់ដាក់បញ្ចូលទៅក្នុងជញ្ជាំងឥដ្ឋ។ ទ្វារបង្អួចក្លែងក្លាយទាំងនេះមានគោលបំណងតុបតែង និងបិទបាំងផ្នែកដែលមិនមែនជាច្រកចេញចូលពិតប្រាកដ។ នៅលើជញ្ជាំង ជួនកាលមានប្រហោង ឬរន្ធដែលគេឆ្លាក់រូបបដិមាដាក់បញ្ចូល ដូចជារូប ទ្វារបាល ឬទេវរូប។ ជញ្ជាំងឥដ្ឋទាំងនេះបង្ហាញពីភាពប៉ិនប្រសប់របស់ជាងសាងសង់ខ្មែរបុរាណក្នុងការប្រើប្រាស់សម្ភារៈក្នុងស្រុក។ ដោយសារឥដ្ឋ និងបាយអរមានភាពផុយស្រួយជាងថ្មភក់ ជញ្ជាំងប្រាសាទជាច្រើនពីសម័យមុនអង្គរមិនបានរក្សាបានល្អនោះទេ បើធៀបនឹងប្រាសាទសម័យអង្គរដែលសាងសង់ពីថ្មទាំងស្រុង។ នេះជាមូលហេតុដែលយើងឃើញប្រាសាទឥដ្ឋជាច្រើននៅសល់តែគំនរថ្មបាក់បែក ឬផ្នែកខាងក្រោមប៉ុណ្ណោះ។ ជញ្ជាំងក្នុងរចនាបថកំពង់ព្រះ គឺជាស្នាដៃសិល្បៈដ៏សំខាន់មួយដែលប្រើប្រាស់ឥដ្ឋជាចម្បង រួមជាមួយការតុបតែងដោយចម្លាក់ឥដ្ឋ ឬក្បាច់បាយអរ និងមានការប្រើប្រាស់ថ្មភក់សម្រាប់ផ្នែកពិសេសៗ។ ក្នុងរចនាបថកំពង់ព្រះ សិល្បៈចម្លាក់បានបន្តវិវត្តន៍ពីសម័យមុនៗ ហើយបង្ហាញនូវលក្ខណៈពិសេសមួយចំនួនដែលឆ្លុះបញ្ចាំងពីការពិសោធន៍ និងរូបបដិមាភាគច្រើនធ្វើចេញពីថ្មភក់។។ ថ្មភក់ គឺជាសម្ភារៈសំខាន់បំផុតសម្រាប់ឆ្លាក់រូបបដិមាទ្រង់ទ្រាយធំ ដូចជាព្រះពុទ្ធរូប ទេពរូប និងរូបបដិមាសំខាន់ៗផ្សេងៗទៀត។ សំរឹទ្ធិក៏ត្រូវបានគេប្រើប្រាស់ផងដែរ សម្រាប់រូបបដិមាតូចៗ ឬវត្ថុបូជា។ បើគុណភាពសិល្បៈ ដូចដែលបានរៀបរាប់ខ្លះៗ រូបបដិមានៅក្នុងរចនាបថនេះមានគុណភាព មិនស្មើគ្នាទេ។ រូបបដិមា ខ្លះមានភាពល្អឯក និងប្រណិត រីឯខ្លះទៀតមានលក្ខណៈសាមញ្ញ ឬមិនសូវល្អឥតខ្ចោះទេ។ នេះអាចបណ្ដាលមកពីមានជាងចម្លាក់ច្រើនក្រុម ឬការប្រែប្រួលនៃភាពរុងរឿងនៅតាមតំបន់នីមួយៗ។ រូបបដិមាហរិហរៈ ដែលជាការរួមបញ្ចូលគ្នារវាងព្រះវិស្ណុ និងព្រះសិវៈ នៅតែមានប្រជាប្រិយភាព ហើយរូបភាគច្រើនមាន មាឌធំ។ រូបបដិមាទាំងឡាយមានឥរិយាបថ ឈរត្រង់ ឬ អង្គុយត្រង់។ មានការចាប់ផ្ដើមបង្ហាញនូវ ភាពទន់ភ្លន់ បន្តិចបន្តួចនៅលើដងខ្លួនរបស់រូបបដិមា បើធៀបនឹងរូបសម័យមុនដែលរឹងម៉ាំខ្លាំង។ រូបបដិមានៅរចនាបថនេះចាប់ផ្ដើមបង្ហាញនូវ ស្នាមញញឹម បន្តិចៗនៅលើបបូរមាត់ ដែលជាសញ្ញាមួយនៃភាពស្ងប់ស្ងាត់ និងសប្បុរស។ រូបចម្លាក់ភ្នែកមានរាង ពងក្រពើ ហើយជារឿយៗមានត្របកភ្នែកបិទជិត ឬមើលចុះក្រោម ដែលបង្ហាញពីការស្មឹងស្មាត ឬសមាធិ។ សក់ត្រូវបានឆ្លាក់ជា កួចៗតូចៗ ហើយជារឿយៗមានផ្នួងសក់មូលឡើងខ្ពស់នៅលើក្បាលព្រះសិរ ដែលជាលក្ខណៈរបស់ព្រះពុទ្ធ ឬទេពរូប។ រីឯសម្លៀកបំពាក់ និងគ្រឿងអលង្ការវិញ សម្លៀកបំពាក់មាន ពីររបៀបសំខាន់ៗ ។ សំពត់បែបព្រៃក្មេង មានលក្ខណៈសាមញ្ញ ហើយជួនកាលមានស្នាមផ្នត់បន្តិចៗ។ សំពត់ដែលមានជាយ សំពត់មានផ្នត់នៅផ្នែកខាងមុខ ហើយមានខ្សែក្រវាត់ចងនៅត្រង់ចង្កេះ ផ្នត់ទាំងនេះជារឿយៗត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់។ សម្លៀកបំពាក់របស់រូបបដិមាទេវៈបុរសជារឿយៗត្រូវបានរចនាដោយ គ្មានរង្វង់ នៅត្រង់ផ្នែកចង្កេះ ដែលខុសពីសម័យមុន។ ចំំពោះគ្រឿងអលង្ការ រូបបដិមាភាគច្រើនមិនសូវមានគ្រឿងអលង្ការច្រើនដូចសម័យអង្គរទេ គេអាចឃើញមាន ក្រវិលត្រចៀកធំៗ ឬ ខ្សែកសាមញ្ញ ប៉ុណ្ណោះ។ ការបំបាត់គោលទម្រ និងទំនប់នេះគឺជាចំណុចដ៏សំខាន់មួយដែលបង្ហាញពី ភាពច្នៃប្រឌិត របស់សិល្បករខ្មែរ។ នៅក្នុងសម័យមុនៗ រូបបដិមាជារឿយៗត្រូវបានឆ្លាក់ជាប់នឹងគោលទម្រ ឬមានទំនប់នៅពីក្រោយ ដើម្បីទ្រទ្រង់ទម្ងន់។ ក្នុងរចនាបថកំពង់ព្រះ សិល្បករបានព្យាយាម កាត់បន្ថយ ឬបំបាត់ គោលទម្រ និងទំនប់ទាំងនោះ ដើម្បីធ្វើឱ្យរូបបដិមាមានលក្ខណៈ ឯករាជ្យ និងរស់រវើក កាន់តែខ្លាំង ការធ្វើបែបនេះទាមទារនូវបច្ចេកទេសឆ្លាក់ថ្មដ៏ខ្ពស់។ រូបបដិមាដែលបានរកឃើញនៅ ប្រាសាទអណ្តែត ក្នុងខេត្តកំពង់ធំ ត្រូវបានគេចាត់ទុកជាគំរូដ៏សំខាន់មួយនៃរចនាបថកំពង់ព្រះ ដោយសារវាបង្ហាញនូវលក្ខណៈពិសេសនៃការស្លៀកពាក់ និងរូបរាង។ បំណែករូបបដិមាខ្លះដែលរកឃើញនៅ ប្រាសាទអកយំ ក៏បង្ហាញពីលក្ខណៈនៃរចនាបថនេះផងដែរ។ រូបបដិមានៅក្នុងរចនាបថកំពង់ព្រះ គឺជាការបន្ត និងការអភិវឌ្ឍន៍ពីសិល្បៈសម័យមុន ហើយបានបង្កប់នូវសញ្ញាណនៃភាពច្នៃប្រឌិត ។ ប្រាសាទគំរូសំខាន់ៗនៃរចនាបថកំពង់ព្រះមាន ប្រាសាទអកយំដែលស្ថិតនៅចុងបំផុតខាងត្បូងនៃបារាយណ៍ខាងលិចក្នុងតំបន់អង្គរ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៧ និងទី៩ ហើយត្រូវបានចាត់ទុកថាជាប្រាសាទរាងពីរ៉ាមីតដំបូងបំផុតក្នុងសិល្បៈខ្មែរ ដែលបង្ហាញពីការវិវត្តន៍នៃគំនិត "ប្រាសាទភ្នំ"។ ផ្នែកខ្លះនៃប្រាសាទនេះត្រូវបានកប់ដោយទំនប់បារាយណ៍ខាងលិចនៅពេលសាងសង់បារាយណ៍។ ប្រាសាទមួយចំនួនទៀត ដែលមានលក្ខណៈស្រដៀងគ្នាក៏អាចត្រូវបានចាត់ចូលក្នុងរចនាបថនេះដែរ។ រចនាបថកំពង់ព្រះគឺជាស្ពានដ៏សំខាន់ដែលភ្ជាប់សិល្បៈស្ថាបត្យកម្មភ្ជាប់ទៅនឹងភាពរុងរឿងនៃសម័យអង្គរ។ ការវិវត្តន៍ក្នុងការប្រើប្រាស់ថ្មភក់ និងគំនិតប្រាសាទភ្នំ គឺជាសញ្ញាណសំខាន់ដែលត្រួសត្រាយផ្លូវសម្រាប់ស្នាដៃដ៏មហិមានៅពេលក្រោយ។ ប្រាសាទសំខាន់ៗដែលស្ថិតក្នុងរចនាបថនេះរួមមាន ប្រាសាទកំពង់ព្រះ ប្រាសាទភូមិប្រាសាទ ប្រាសាទត្រពាំងផុង ប្រាសាទភ្នំបាសិទ្ធ និង ប្រាសាទអកយំ។ ប្រាសាទទាំងនេះបង្ហាញពីលក្ខណៈពិសេសដែលបានរៀបរាប់ខាងលើ និងជាតំណភ្ជាប់ដ៏សំខាន់រវាងស្ថាបត្យកម្មមុនអង្គរ និងស្ថាបត្យកម្មសម័យអង្គរ។ ប្រាសាទដែលបញ្ចូលក្នុងរចនាបថនោះ មានដូចជា ប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិច និងប្រាសាទវត្ដខ្នារ ។